មិត្តភាព គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតមនុស្សគ្រប់រូប មិនថាស្ថិតក្នុងវ័យណានោះទេ។ វាប្រៀបដូចជាបង្គោលដ៏រឹងមាំមួយដែលទ្រទ្រង់សុខភាពផ្លូវចិត្ត និងសុភមង្គលរបស់យើង។ ក៏ប៉ុន្តែ នៅពេលដែលយើងឈានចូលដល់វ័យពេញវ័យ ក្រៅពីពេលរៀនសូត្រ មិត្តភាពរបស់យើងតែងតែឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ទាំងទម្រង់ និងខ្លឹមសារ។ ភាពមមាញឹកនឹងការងារ ទំនួលខុសត្រូវគ្រួសារ និងការប្រែប្រួលនៃកាលៈទេសៈជីវិត គឺជាកត្តាចម្បងដែលកំណត់រូបរាងមិត្តភាពរបស់យើងឡើងវិញ។ នៅក្នុងដំណាក់កាលនេះ មិត្តភាពមិនមែនត្រឹមតែជាការជួបជុំគ្នាលេងសើចប៉ុណ្ណោះទេ តែជាចំណងដ៏ជ្រាលជ្រៅដែលផ្ដល់នូវការគាំទ្រ ការយល់ចិត្ត និងកម្លាំងចិត្ត។ ការយល់ដឹងពីភាពខុសប្លែកទាំងនេះ ហេតុអ្វីបានជាមិត្តភាពនៅតែចាំបាច់ និងរបៀបបង្កើត-រក្សាមិត្តភាព គឺជាគន្លឹះដើម្បីមានជីវិតដ៏សម្បូរបែប និងពោរពេញដោយអត្ថន័យ។ មិត្តភាពដែលកកើតឡើងតាំងពីវ័យសិក្សា រមែងមានលក្ខណៈខុសប្លែកពីមិត្តភាពដែលយើងកសាងនៅពេលពេញវ័យ។ មិត្តភាពនៅវ័យសិក្សា ត្រូវបានបង្កើតឡើងយ៉ាងងាយស្រួលដោយសារបរិយាកាសអំណោយផល។ នៅក្នុងសាលារៀន ឬសាកលវិទ្យាល័យ យើងមានឱកាសច្រើនក្នុងការជួបមនុស្សថ្មីៗ និងចូលរួមសកម្មភាពរួមគ្នា ដូចជាការសិក្សា ការលេងកីឡា ឬការចូលរួមក្រុមផ្សេងៗ ដែលបង្កើតជាចំណងមិត្តភាពដោយធម្មជាតិ។ មិត្តភាពទាំងនេះច្រើនតែ ផ្អែកលើពេលវេលា និងទីតាំង ដោយសារតែយើងនៅក្បែរគ្នាជាប្រចាំ និងមានពេលច្រើនក្នុងការចំណាយជាមួយគ្នា។ ជាលទ្ធផល ភាពស៊ីជម្រៅនៃមិត្តភាពអាចកើតឡើងយ៉ាងឆាប់រហ័ស ព្រោះក្មេងៗមានទំនោរចែករំលែកបទពិសោធន៍ និងអារម្មណ៍ផ្ទាល់ខ្លួនដោយបើកចំហរជាង។ ទោះជាយ៉ាងណាក៏ដោយ មិត្តភាពប្រភេទនេះអាចនឹងថមថយទៅវិញ ប្រសិនបើមានការផ្លាស់ប្តូរទីលំនៅ ឬបរិយាកាស ដោយសារតែគ្មានមូលដ្ឋានគ្រឹះរឹងមាំខាងក្រៅដើម្បីទ្រទ្រង់។ ផ្ទុយទៅវិញ មិត្តភាពនៅវ័យពេញវ័យ តែងជួបប្រទះនូវការលំបាកក្នុងការបង្កើត។ នៅពេលដែលយើងពេញវ័យ យើងម្នាក់ៗមានភារកិច្ច និងទំនួលខុសត្រូវកាន់តែច្រើន ដូចជាការងារប្រចាំថ្ងៃ និងការមើលថែគ្រួសារ ដែលធ្វើឱ្យពេលវេលាសម្រាប់ទំនាក់ទំនងសង្គមកាន់តែតិច។ ហេតុនេះ ការបង្កើតមិត្តថ្មីតម្រូវឱ្យមានការខិតខំប្រឹងប្រែង និងពេលវេលាច្រើនជាងមុន ព្រោះមនុស្សពេញវ័យមានភាពប្រុងប្រយ័ត្ន និងជ្រើសរើសទំនាក់ទំនងកាន់តែស៊ីជម្រៅ ដោយផ្អែកលើការយល់ដឹងពីគ្នា។ មិត្តភាពប្រភេទនេះភាគច្រើន ផ្អែកលើចំណាប់អារម្មណ៍ និងតម្លៃ ស្រដៀងគ្នា។ យើងស្វែងរកមនុស្សដែលមានទស្សនៈ ជំនឿ ឬចំណង់ចំណូលចិត្តស្រដៀងគ្នាទៅនឹងយើង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងយូរអង្វែង និងមានន័យ។ លើសពីនេះ មិត្តភាពនៅវ័យពេញវ័យមានលក្ខណៈ ជាក់ស្តែង និងផ្អែកលើការយល់ចិត្ត ទៅវិញទៅមក។ មិត្តភក្តិអាចគាំទ្រគ្នាទៅវិញទៅមកទាំងផ្លូវចិត្ត និងផ្លូវការងារ ដោយសារពួកគេយល់ពីភាពមមាញឹក និងបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃរបស់គ្នា។ ទំនាក់ទំនងប្រភេទនេះត្រូវបានកសាងឡើងដោយមានភាពចាស់ទុំ និងការគោរពគ្នាទៅវិញទៅមក ដោយឱ្យតម្លៃទៅលើគុណភាពនៃការជួបជុំគ្នាជាងបរិមាណ។ ទោះបីជាជីវិតពេញវ័យពោរពេញទៅដោយទំនួលខុសត្រូវ និងសម្ពាធក៏ដោយ ក៏មិត្តភាពនៅតែដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពផ្លូវចិត្ត និងសុខុមាលភាពរួមរបស់យើង។ យ៉ាងណាមិញមិត្តភាពគឺបានផ្ដល់នូវការគាំទ្រផ្លូវចិត្ត ដ៏ចាំបាច់បំផុត។ មិត្តភក្តិពិតប្រាកដអាចជាអ្នកស្ដាប់ដ៏ល្អ ជាអ្នកផ្ដល់កម្លាំងចិត្ត និងជាទីប្រឹក្សាដែលជួយយើងដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិត។ ពួកគេអាចយល់ពីបទពិសោធន៍ដែលអ្នកផ្សេងប្រហែលជាមិនអាចយល់បាន ដូចជាបញ្ហាគ្រួសារ ភាពតានតឹងក្នុងការងារ ឬវិបត្តិផ្ទាល់ខ្លួន ដែលជួយឱ្យយើងមានអារម្មណ៍ថា មិនឯកាឡើយ។ ក្រៅពីនេះ មិត្តភាពជួយកាត់បន្ថយភាពឯកោ។ ក្នុងពិភពលោកដែលមនុស្សជាច្រើនមានអារម្មណ៍ឯកោ ការមានមិត្តភក្តិអាចជួយឱ្យជីវិតមានន័យ និងពោរពេញដោយភាពកក់ក្តៅ ជាពិសេសនៅពេលដែលយើងមានអារម្មណ៍ធុញថប់ ឬបាក់ទឹកចិត្ត។ មិត្តភាពអាចជាកន្លែងមួយដែលអ្នកមានអារម្មណ៍ថាត្រូវបានគេយល់ និងទទួលយកដោយគ្មានការវិនិច្ឆ័យ។ មួយវិញទៀត មិត្តភាពក៏ជាចំណែកបង្កើនសុភមង្គល ផងដែរ។ ការចំណាយពេលជាមួយមិត្តភក្តិ ការជជែកគ្នា ការសើចសប្បាយ អាចជួយបន្ធូរអារម្មណ៍តានតឹង និងបង្កើតភាពរីករាយ។ សំណើច និងការជួបជុំគ្នាជាមួយមិត្តភក្តិអាចជា "ថ្នាំព្យាបាល" ដ៏ល្អបំផុតបន្ទាប់ពីថ្ងៃធ្វើការដ៏លំបាក ជួយឱ្យយើងមានថាមពលឡើងវិញ។ ជាពិសេស មិត្តភាពរួមចំណែកដល់ ការលូតលាស់ផ្ទាល់ខ្លួន។ មិត្តភក្តិអាចជំរុញឱ្យយើងក្លាយជាមនុស្សល្អប្រសើរ ជួយឱ្យយើងមើលឃើញទស្សនៈផ្សេងៗគ្នា និងទទួលយកមតិកែលម្អប្រកបដោយស្ថាបនា។ ពួកគេអាចជាកញ្ចក់ឆ្លុះបញ្ចាំងពីខ្លួនយើង ដែលជួយឱ្យយើងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង ដើម្បីអភិវឌ្ឍខ្លួន។ ចុងក្រោយ មិត្តភាពក៏ជាផ្នែកមួយដ៏សំខាន់នៃ បណ្តាញទំនាក់ទំនង របស់យើងផងដែរ។ មិត្តភក្តិអាចណែនាំឱកាសថ្មីៗ មិនថាក្នុងការងារ ឬជីវិតផ្ទាល់ខ្លួនឡើយ ព្រមទាំងផ្ដល់ដំបូន្មានមានប្រយោជន៍ដែលទាក់ទងនឹងអាជីព ឬការអភិវឌ្ឍន៍ខ្លួនឯង ដែលជាកត្តាជំរុញឆ្ពោះទៅមុខ។ ជាពិសេសនោះ ការបង្កើត និងរក្សាមិត្តភាពនៅពេលពេញវ័យអាចជាការប្រឈម ប៉ុន្តែមិនមែនជាការមិនអាចទៅរួចនោះទេ។ វាទាមទារការខិតខំប្រឹងប្រែង ភាពអត់ធ្មត់ និងយុទ្ធសាស្ត្រជាក់លាក់។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលជួយពង្រឹងចំណងមិត្តភាព និងបង្កើតមិត្តភាព៖ ចូលរួមសកម្មភាពសង្គមដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា នេះជាវិធីល្អបំផុតដើម្បីជួបមនុស្សថ្មីដែលមានអ្វីៗដូចគ្នាជាមួយអ្នក ហើយបង្កើតមូលដ្ឋានគ្រឹះសម្រាប់មិត្តភាព។ ឧទាហរណ៍ ចូលរួមក្រុមហាត់ប្រាណ ក្រុមអានសៀវភៅ ថ្នាក់រៀនជំនាញផ្សេងៗ ក្រុមសិល្បៈ ឬក្លឹបអាជីព។ ការមានចំណង់ចំណូលចិត្តរួមអាចធ្វើឱ្យការសន្ទនាមានលក្ខណៈធម្មជាតិ និងងាយស្រួលក្នុងការស្គាល់គ្នា។ មិនតែប៉ុណ្ណោះ ការធ្វើការងារស្ម័គ្រចិត្តអាចជាមធ្យោបាយដ៏ល្អមួយដើម្បីជួបមនុស្សថ្មីដែលមានគោលបំណង និងតម្លៃដូចគ្នា ដែលអាចនាំទៅរកមិត្តភាពរឹងមាំ។ ការធ្វើសកម្មភាពដើម្បីសហគមន៍អាចបង្កើតចំណងពិសេសមួយរវាងអ្នកចូលរួម។ មួយវិញទៀង ការបើកចិត្តទូលាយ និងធ្វើជាអ្នកចាប់ផ្តើម កុំខ្លាចក្នុងការនិយាយជាមួយមនុស្សថ្មី និងបង្កើតទំនាក់ទំនង។ ហើយ ធ្វើជាអ្នកចាប់ផ្តើមការសន្ទនា ហើយបង្ហាញចំណាប់អារម្មណ៍ទៅលើជីវិតរបស់ពួកគេ។ ការសួរសំណួរ និងស្ដាប់ដោយយកចិត្តទុកដាក់អាចបើកទ្វារមិត្តភាពថ្មីៗ និងបង្ហាញថាអ្នកជាមនុស្សរួសរាយរាក់ទាក់។ លើសពីនេះទៅទៀត ដើម្បីរក្សាចំណងមិត្តភាព ការបង្ហាញវត្តមាន និងការយកចិត្តទុកដាក់គឺជារឿងសំខាន់។ ការឆ្លើយតបទៅនឹងការហៅទូរស័ព្ទ សារ ឬការអញ្ជើញរបស់មិត្តភក្តិ។ មិត្តភាពទាមទារពេលវេលា និងការខិតខំប្រឹងប្រែង ដូច្នេះព្យាយាមរកពេលវេលាសម្រាប់ជួបជុំគ្នា ឬទំនាក់ទំនងតាមរយៈសារ និងការហៅទូរស័ព្ទ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ។ គុណភាពនៃពេលវេលាគឺសំខាន់ជាងបរិមាណ។ ការជួបគ្នាខ្លីៗតែមានន័យ អាចប្រសើរជាងការមិនជួបសោះ។ ព្រមទាំងបានធ្វើជាមិត្តល្អដែលស្មោះត្រង់ យល់ចិត្ត និងអាចទុកចិត្តបាន។ មិត្តភាពពិតប្រាកដត្រូវបានកសាងឡើងលើមូលដ្ឋាននៃទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។ អ្វីដែលកាន់តែពិសេសនោះ គឺរក្សាការសម្ងាត់ និងធ្វើតាមការសន្យារបស់អ្នក។ លើសពីនេះ មនុស្សគ្រប់រូបរមែងសុទ្ធតែមានចំណុចខ្វះខាតរៀងៗខ្លួន។ ក្នុងករណីខ្លះ ត្រូវរៀនអត់ឱន និងយល់ចិត្តចំពោះចំណុចខុសគ្នា ឬកាលៈទេសៈជីវិតរបស់មិត្តភក្តិ នោះទំនាក់ទំនងនឹងកាន់តែរឹងមាំនៅពេលអ្នកបង្ហាញការយល់ដឹង និងការគាំទ្រដោយគ្មានលក្ខខណ្ឌ។ ត្រូវចែករំលែកបទពិសោធន៍ អារម្មណ៍ និងគំនិតរបស់អ្នកជាមួយមិត្តភក្តិ។ ការចែករំលែកនេះអាចជួយពង្រឹងចំណងមិត្តភាព និងបង្កើតភាពស៊ីជម្រៅកាន់តែខ្លាំង។ ការបង្ហាញភាពងាយរងគ្រោះរបស់អ្នក អាចជំរុញឱ្យមិត្តភក្តិបើកចិត្ត ហើយបង្កើតការតភ្ជាប់អារម្មណ៍កាន់តែរឹងមាំ និងពិតប្រាកដ។ សរុបមក ការបង្កើត និងរក្សាមិត្តភាពនៅវ័យពេញវ័យប្រហែលជាមិនងាយស្រួលាដូចកាលពីក្មេងនោះទេ ប៉ុន្តែវាពិតជាមានតម្លៃណាស់សម្រាប់សុខភាពផ្លូវចិត្ត និងសុភមង្គលក្នុងជីវិតរបស់យើង។ មិត្តភាពគឺជាទ្រព្យសម្បត្តិដ៏មិនអាចកាត់ថ្លៃបានដែលជួយយើងឆ្លងកាត់រាល់ឧបសគ្គក្នុងជីវិត និងរីករាយជាមួយគ្រប់ពេលនៃភាពសប្បាយរីករាយ។ វាមិនមែនត្រឹមតែជាការមានអ្នកនៅក្បែរនោះទេ តែជាការមានអ្នកដែលយល់ចិត្ត គាំទ្រ និងរួមដំណើរជាមួយយើងក្នុងដំណើរសុខទុក្ខនៃជីវិត។ ការវិនិយោគលើមិត្តភាព គឺការវិនិយោគលើសុភមង្គល និងភាពរឹងមាំនៃជីវិតរបស់យើងផ្ទាល់។ ដូច្នេះ ចូរយើងកុំមើលរំលងសារៈសំខាន់នៃចំណងមិត្តភាព ហើយព្យាយាមថែរក្សាវាឱ្យបានល្អបំផុត ព្រោះមិត្តភាពពិតប្រាកដ គឺជាកម្លាំងចលករដ៏សំខាន់មួយដែលនាំមកនូវសេចក្តីសុខ និងអត្ថន័យដល់ជីវិតរបស់យើងជានិច្ច។